នៅតាមផ្ទះបុរាណខ្មែរជាច្រើន នៅពេលថ្ងៃលិចអំបោសត្រូវបានគេទុកចោលមួយឡែក ព្រោះគេជឿថា ការបោសផ្ទះនៅពេលយប់អាចដេញលាភសំណាងចេញពីផ្ទះសម្បែងបាន។ ផ្នត់គំនិតរបស់ខ្មែរបុរាណគឺ នៅពេលថ្ងៃគេខំប្រមូលផ្តុំពរជ័យនិងប្រាក់ចំណូលពេញមួយថ្ងៃ ហើយការបោសសំអាតផ្ទះនៅពេលយប់អាចបណ្ដេញលាភសំណាងទាំងអស់នោះចេញពីពួកគេ។ ចាស់ៗខ្លះប្រាប់ក្មេងៗថា៖ «កុំបោសផ្ទះក្រោយងងឹត ព្រោះអាចបណ្ដេញវិញ្ញាណល្អដែលជួយថែរក្សាលំនៅដ្ឋានរបស់ពួកគេ។ នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ជំនឿនេះនៅតែចាក់ឬសយ៉ាងមាំក្នុងការរស់នៅរបស់ប្រជាជនខ្មែរ។ ដោយពួកគេជឿថា ការបោសផ្ទះនៅពេលងងឹត អាចនឹងអញ្ជើញខ្មោច ឬវិញ្ញាណវង្វេងចូលមកក្នុងផ្ទះពួកគេ។ ប្រជាជនខ្មែរចាត់ទុកថាលាភសំណាងប្រៀបបានដូចជាភ្ញៀវដែលនៅក្នុងផ្ទះស្ងាត់ៗ ហើយកាលណាអ្នកបោសផ្ទះបង្កសំឡេងឮៗ ឬ ខុសពេលវេលា លាភសំណាងនោះនឹងចេញពីផ្ទះរបស់អ្នក។ គ្រួសារខ្មែរខ្លះដែលរស់នៅក្នុងទីក្រុង នៅតែគោរពតាមជំនឿនេះ ដោយគេបញ្ឈប់ការបោសសម្អាតទាំងអស់ កាលណាពេលព្រលប់ចូលមកដល់។ ប្រជាជនខ្មែរជាច្រើនជឿថា ការបោសសម្អាតផ្ទះចេញតាមទ្វារនៅពេលយប់ ប្រៀបដូចជាការបោសទ្រព្យសម្បត្តិចេញពីផ្ទះអញ្ចឹងដែរ។ ឪពុកម្ដាយខ្មែរច្រើននិយាយទៅកាន់កូនៗថា៖ «ចាំដល់ព្រឹកចំាបោសសម្អាត ព្រោះពេលយប់ជាពេលដែលវិញ្ញាណចេញដើរ ។ មនុស្សឯទៀតក៏ជឿថា ប្រសិនបើអ្នកបោសសម្អាតក្រោយពេលងងឹត អ្នកអាចនឹងបោសសម្អាតធូលីដែរ ព្រមទាំងសំណាង និងសុខភាពល្អចេញពីគេហដ្ឋានរបស់អ្នកដែរ។ គ្រួសារខ្លះជៀសវាងការបោសសម្អាតនៅយប់ថ្ងៃសីល ឬយប់ពេញបូណ៌មី ដោយជឿថាវិញ្ញាណមកលេង ហើយមិនត្រូវរំខានឡើយ។ យុវជនកម្ពុជាមួយចំនួនចាត់ទុករឿងនេះថាជារឿងព្រេងចាស់បុរាណ ប៉ុន្តែពួកគេនៅតែទទួលស្គាល់តួនាទីរបស់ខ្លួនក្នុងការលើកកម្ពស់គ្រួសារ និងសុខដុមរមនាខាងវិញ្ញាណផងដែរ។ ប្រសិនបើអ្នកបោសសម្អាតនៅពេលយប់ មនុស្សខ្លះថាគួរឱ្យបោសចូលខាងក្នុង ឬទុកមួយឡែកសិន កុំទាន់កើបចោល ដើម្បីកុំឱ្យបាត់បង់ទ្រព្យសម្បត្តិ ឬ លាភសំណាងហូរចេញពីផ្ទះ ។ ជំនឿនេះចាក់ឬសយ៉ាងជ្រៅក្នុងទស្សនៈទូទៅរបស់ខ្មែរចំពោះវិញ្ញាណអរូបីដូចជាជំនាងផ្ទះជាដើម។ នៅតាមភូមិ បើសត្វឬឆ្កែព្រុសខ្លាំងៗនៅពេលយប់ ចាស់ៗតែងរាប់ថា គឺមកពីការបោសសម្អាតផ្ទះនោះរំខានដល់វិញ្ញាណដែលចេញត្រាច់ចរ។ នៅក្នុងផ្ទះដែលមានមនុស្សចាស់ៗនៅជាមួយ គេមិនទុកអំបោសចោលនៅក្រៅផ្ទះពេលយប់ទេ ព្រោះវាអាចជាការហៅភ្ញៀវដែលមិនបានអញ្ជើញឱ្យចូលផ្ទះ ដូចជាវិញ្ញាណអនាថាជាដើម។ ការសម្អាតក្រោយពេលងងឹតពេលខ្លះត្រូវបានផ្សាភ្ជាប់ជាមួយនឹងការកាន់ទុក្ខឬមរណភាពក្នុងអបិយជំនឿខ្មែរ ដូច្នេះ វាជាអ្វីមួយត្រូវចៀសវាង។ យ៉ាងណាមិញ នៅតែមានគ្រួសារមួយចំនួននៅទីក្រុង ដែលបោសសម្អាតនៅពេលយប់ ប៉ុន្តែពួកគេធ្វើដោយស្ងៀមស្ងាត់ និងទុកសំរាមរហូតដល់ព្រឹក ទើបកើបចោល។ នៅក្នុងគ្រួសារដែលធ្វើតាមអបិយជំនឿនេះ គេដាក់អំបោសក្រោយ ឬ កៀនទ្វារ ហើយមិនយកវាមកប្រើរហូតដល់ព្រឹក។ អ្នកខ្លះជឿថា ពេលអ្នកបោសផ្ទះនៅពេលយប់ លុយកាក់ឬវត្ថុមានតម្លៃអាចនឹងបោសចេញទៅក្រៅដោយចៃដន្យ ដូច្នេះនាំឱ្យមានការខាតបង់ក្នុងផ្ទះសម្បែង។ លើសពីនេះទៅទៀត ខ្មែរខ្លះជឿថា នៅពេលយប់ ការបោសសម្អាតអាចមានជាសំឡេងនិងចលនា ជាហេតុធ្វើឱ្យវិញ្ញាណត្រាច់ចរគិតថាវាជាការអញ្ជើញឱ្យចូលផ្ទះ។ គេក៏ជឿថា ការបើកបង្អួច ឬការបោសសំអាតនៅជិតមាត់់ទ្វារនៅពេលយប់ ការបើកផ្លូវឱ្យវិញ្ញាណផងដែរ។ ក្នុងអបិយជំនឿខ្មែរ គ្រប់ផ្ទះតែងមានជំនាងផ្ទះការពារ ដូច្នេះការបោសសម្អាតពេលងងឹតអាចនឹងធ្វើឱ្យជំនាងផ្ទះភ្ញាក់ ឬខឹងសម្បារ។ អ្នកខ្លះទៀតជឿថា ការបោសសម្អាតនៅពេលយប់ អាចនឹងបោសលាភសំណាង ចេញ ប៉ុន្តែយកវិញ្ញាណអរូបីចូលផ្ទះវិញ។ សរុបមក ការជៀសវាងការបោសសម្អាតនៅពេលយប់ មិនមែនគ្រាន់តែជាក្បួនច្បាប់នៃការសម្អាតរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាជំនឿអរូបិយដែលចាក់ឬសយ៉ាងជ្រៅក្នុងប្រពៃណីវប្បធម៌រស់នៅរបស់ខ្មែរ ដែលបន្តតាំងពីយូរលង់ណាស់មកហើយ។